នៅក្នុងសង្គមខ្មែរ នាមត្រកូល និង នាមឈ្មោះ មានសារៈសំខាន់ណាស់ក្នុងការកំណត់អត្តសញ្ញាណបុគ្គល និង ទំនាក់ទំនងគ្រួសារ។ ជាទូទៅ ប្រជាជនខ្មែរភាគច្រើន ជ្រើសរើសយកនាមត្រកូលខាងឪពុក។ នេះជាប្រពៃណីដែលបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ ដោយសារតែប្រព័ន្ធគ្រួសារខ្មែរផ្អែកលើខ្សែស្រឡាយខាងឪពុក។ កូនៗទាំងអស់នៅក្នុងគ្រួសារតែងតែប្រើនាមត្រកូលរបស់ឪពុក ។ ការដាក់ ឈ្មោះ សម្រាប់កូនខ្មែរ គឺមានលក្ខណៈខុសគ្នាពីការជ្រើសរើសនាមត្រកូល។ នាមឈ្មោះត្រូវបានឪពុកម្តាយ ជីដូនជីតា ឬ សមាជិកគ្រួសារដែលមានវ័យចំណាស់ដាក់ឲ្យ។ ជួនកាល ពួកគេក៏អាចពិគ្រោះជាមួយព្រះសង្ឃ ឬ អ្នកមានចំណេះដឹងខាងហោរាសាស្ត្រ ដើម្បីជ្រើសរើសឈ្មោះដែលមានអត្ថន័យល្អ នាំមកនូវសិរីសួស្តី ឬ សំណាងល្អដល់កូន។ ការយកនាមត្រកូលខាងឪពុកនេះ គឺដើម្បីរក្សា ពូជពង្សវង្សត្រកូលឲ្យនៅស្ថិតស្ថេរ និងច្បាស់លាស់។ នៅពេលនារីរៀបការ គាត់អាចបន្តប្រើនាមត្រកូលដើមរបស់គាត់ ឬ អាចផ្លាស់ប្តូរទៅប្រើនាមត្រកូលប្ដីក៏បាន អាស្រ័យលើការព្រមព្រៀងគ្នា។ ប៉ុន្តែជាទូទៅ កូនៗដែលកើតមក គឺត្រូវប្រើនាមត្រកូលរបស់ឪពុកជាដាច់ខាត។ ក្នុងករណីកម្រ ឬ ដោយសារហេតុផលពិសេសដូចជា ឱពុកម្ដាយលែងលះគ្នា ឬ មានការចចារណាមួយក្នុងគ្រួសារ ការប្រើប្រាស់នាមត្រកូលខាងម្តាយក៏ត្រូវបានគេធ្វើឡើងផងដែរ។ ប៉ុន្តែនេះមិនមែនជាទម្លាប់ទូទៅនៅក្នុងសង្គមខ្មែរឡើយ។ ដូច្នេះហើយ នៅពេលយើងឃើញមនុស្សពីរនាក់មាននាមត្រកូលដូចគ្នា ភាគច្រើនពួកគេគឺជាសាច់ញាតិ ឬ មានជាប់សែស្រឡាយជាមួយគ្នា។ មុននឹងដាក់ឈ្មោះឲ្យកូន ឪពុកម្តាយតែងតែពិចារណាដោយប្រុងប្រយ័ត្ន។ ការដាក់ឈ្មោះកូនឲ្យបានត្រឹមត្រូវ គេមានជំនឿថានិងធ្វើឲ្យកូនទទួលបានសេចក្ដីសុខសេក្ដីចម្រើន។ ឯការដាក់ឈ្មោះឲ្យកូនគឺត្រូវបានផ្អែកលើកត្តាជាច្រើន។ ឪពុកម្តាយតែងតែចង់ឲ្យឈ្មោះកូនមានអត្ថន័យល្អដូចជា សំណាងល្អ បញ្ញា ភាពរុងរឿង ឬ តំណាងឲ្យគុណធម៌ផ្សេងៗ។ ឧទាហរណ៍ ឈ្មោះ "បុប្ផា" មានន័យថាផ្កា "វណ្ណី" មានន័យថាអ្នកមានសម្បុរល្អ ឬ "សីហា" អាចសំដៅលើខែសីហាដែលកូនកើត។ បំណងប្រាថ្នារបស់ឪពុកម្តាយចង់ឲ្យកូនមានអត្តចរឹក ឬមានវាសនាល្អ ទៅតាមឈ្មោះដែលគាត់បានដាក់ឲ្យផងដែរ។ ជួនកាល ឈ្មោះត្រូវបានជ្រើសរើសឲ្យស័ក្តិសមនឹងថ្ងៃ ខែ ឬ ឆ្នាំដែលកូនកើត តាមក្បួនហោរាសាស្ត្រ។ ឪពុកម្តាយខ្លះក៏ជ្រើសរើសការដាក់ឈ្មោះឲ្យកូនតាមឈ្មោះរបស់បុព្វបុរស ឬ បុគ្គលសំខាន់ក្នុងគ្រួសារ ដើម្បីរំលឹកគុណ ឬ ចងចាំដល់ពួកគាត់ផងដែរ។ ការជ្រើសរើសឈ្មោះដែលស្តាប់ទៅពីរោះ និង ងាយស្រួលហៅ ក៏ជាកត្តាសំខាន់មួយដែរ។ នាមឈ្មោះអាចមានតែមួយព្យាង្គ ពីរព្យាង្គ ឬ ច្រើនព្យាង្គ អាស្រ័យលើជម្រើសរបស់គ្រួសារ និងសម័យកាលផងដែរ។ ជួនកាលឈ្មោះអាចកាត់ខ្លី ឬ ប្រើឈ្មោះហៅក្រៅសម្រាប់ភាពស្និទ្ធស្នាល។ ឥឡូវយើងមកដឹងពីភាពខុសគ្នារវាង នាមត្រកូល និង នាមឈ្មោះ។ នាមត្រកូល និង នាមឈ្មោះ មានតួនាទីផ្សេងគ្នា ទោះបីសុទ្ធតែជាផ្នែកនៃអត្តសញ្ញាណបុគ្គលក៏ដោយ។ ត្រកូលគឺជាឈ្មោះដែលយកចេញពីឈ្មោះឪពុក ឬជីតា ដោយភ្ជាប់ទៅនឹងឈ្មោះរបស់កូនៗ ឬចៅៗជំនាន់ក្រោយ។ តំណាងឲ្យ ក្រុមគ្រួសារ ឬ ពូជពង្ស ទាំងមូល។ បង្ហាញពី ខ្សែស្រឡាយ និង ប្រភពដើមគ្រួសារ របស់បុគ្គលម្នាក់។ ជាធម្មតានាមត្រកូល មិនត្រូវបានផ្លាស់ប្ដូរដោយងាយៗទេ លុះត្រាតែមានហេតុផលផ្លូវច្បាប់សំខាន់ៗ ដូចជាការសុំផ្លាស់ប្តូរតាមផ្លូវការជាដើម។ កូនទាំងអស់ក្នុងគ្រួសារតែងតែមាននាមត្រកូលដូចគ្នា ដែលបញ្ជាក់ពីចំណងគ្រួសារ។ នាមត្រកូលបង្ហាញពីឫសគល់ និង អតីតកាលរបស់គ្រួសារមួយ។ ចំពោះឈ្មោះ គឺជាឈ្មោះដែលឪពុកម្តាយ ជីដូនជីតា ឬ សមាជិកគ្រួសារដែលមានវ័យចំណាស់ជាអ្នកដាក់ឲ្យកាលពីក្មេង ឬពេលទើបនិងកើត។ វាតំណាងឲ្យ អត្តសញ្ញាណផ្ទាល់ខ្លួន របស់បុគ្គលម្នាក់ៗ។ នាមឈ្នោះត្រូវបានជ្រើសរើសដោយ ផ្អែកលើអត្ថន័យល្អ បំណងប្រាថ្នា ឬ ភាពពីរោះ ដូចបានរៀបរាប់ខាងលើ។ ចំពោះបងប្អូនបង្កើតត្រូវមាននាម ឬឈ្មោះខុសគ្នាទាំងអស់។ ជួនកាលឈ្មោះក៏អាចត្រូវបាន កែប្រែ ឬ ផ្លាស់ប្តូរផងដែរ ជាពិសេសនៅពេលពួកគេធំឡើង ប្រសិនបើពួកគេមិនចង់បាន ឬ យល់ថាឈ្មោះដើមរបស់ពួកគេមិនស័ក្តិសម។ ឈ្មោះគឺជាការបង្ហាញពីអត្តសញ្ញាណរបស់បុគ្គលម្នាក់ និងលក្ខណៈសម្គាល់របស់បុគ្គលទាំងនោះផងដែរ។ សរុបមក នាមត្រកូលគឺជាចំណងដែលចងភ្ជាប់យើងទៅនឹងដូនតា និង ប្រវត្តិគ្រួសារ ខណៈដែលនាមឈ្មោះគឺជាការបង្ហាញពីលក្ខណៈពិសេស និង តែមួយគត់របស់បុគ្គលម្នាក់ៗ។ នាមត្រកូល និងនាមឈ្មោះទាំងពីរនេះរួមគ្នាបង្កើតបានជាអត្តសញ្ញាណពេញលេញរបស់បុគ្គលម្នាក់នៅក្នុងសង្គមខ្មែរ។